នៅក្នុងយុគសម័យដែលបញ្ហាបរិស្ថានកាន់តែមានការយកចិត្តទុកដាក់ ការកែច្នៃ និងការប្រើប្រាស់សម្ភារៈឡើងវិញ បានក្លាយជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ។ ការជួសជុលគ្រឿងបន្លាស់ដោយប្រើ ផ្លាស្ទិកកែច្នៃ គឺជាវិធីសាស្ត្រថ្មីមួយដែលមិនត្រឹមតែជួយសន្សំសំចៃថវិកាប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកដល់ការកាត់បន្ថយសំរាមផ្លាស្ទិកផងដែរ។ គោលបំណងនៃការជួសជុលការជួសជុលគ្រឿងបន្លាស់ជាមួយនឹងផ្លាស្ទិកកែច្នៃមានគោលបំណងសំខាន់ៗដូចខាងក្រោម ជំនួសឲ្យការទិញគ្រឿងបន្លាស់ថ្មីដែលមានតម្លៃថ្លៃ អ្នកអាចជួសជុលគ្រឿងបន្លាស់ដែលខូចបានដោយខ្លួនឯង ដោយប្រើប្រាស់សម្ភារៈដែលមានស្រាប់។ ការប្រើប្រាស់ផ្លាស្ទិកកែច្នៃជួយកាត់បន្ថយបរិមាណសំរាមផ្លាស្ទិកដែលត្រូវបានបោះចោលទៅក្នុងបរិស្ថាន។ នេះជាការរួមចំណែកដល់ការថែរក្សាបរិស្ថានប្រកបដោយនិរន្តរភាព។ វិធីសាស្ត្រនេះជួយជំរុញឲ្យមានការប្រើប្រាស់គំនិតច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងជីវិតប្រចាំថ្ងៃ។ ជំហាន និងដំណាក់កាលជួសជុលការជួសជុលគ្រឿងបន្លាស់ដោយប្រើផ្លាស្ទិកកែច្នៃអាចត្រូវបានអនុវត្តតាមជំហានងាយៗដូចខាងក្រោម រៀបចំសម្ភារៈ អាចប្រើប្រាស់ដបទឹកសុទ្ធ កំប៉ុង ឬរបស់របរប្រើប្រាស់ដែលធ្វើពីផ្លាស្ទិកផ្សេងទៀត។ ដែកកេះ ឬក្បាលគោយន្ត សម្រាប់កំដៅផ្លាស្ទិក។ សម្ភារៈជួសជុលផ្សេងៗ ដូចជាកាំបិត ខ្សែរភ្ជាប់ ឬកាវ។ ត្រូវលាងសម្អាតគ្រឿងបន្លាស់ដែលខូចឲ្យបានស្អាតល្អ ដើម្បីកុំឲ្យមានធូលីដី ឬសារធាតុផ្សេងទៀតជាប់។ ត្រូវកំដៅផ្លាស្ទិកកែច្នៃ ដបទឹកសុទ្ធ ឬរបស់របរផ្លាស្ទិកផ្សេងទៀត ដោយប្រើដែកកេះ ឬក្បាលគោយន្ត រហូតដល់វាទន់ ហើយអាចយកមកភ្ជាប់បាន។ ត្រូវភ្ជាប់ផ្លាស្ទិកកែច្នៃដែលបានកំដៅរួចទៅនឹងគ្រឿងបន្លាស់ដែលខូច។ ត្រូវទុកគ្រឿងបន្លាស់ដែលបានជួសជុលរួចឲ្យស្ងួត និងរឹងមាំល្អមុននឹងយកមកប្រើប្រាស់។ គុណសម្បត្តិ និងគុណវិបត្ត គុណសម្បត្តិការជួសជុលគ្រឿងបន្លាស់ដោយប្រើផ្លាស្ទិកកែច្នៃមានតម្លៃថោកជាងការទិញគ្រឿងបន្លាស់ថ្មី។ ជួយកាត់បន្ថយបរិមាណសំរាមផ្លាស្ទិកដែលត្រូវបានបោះចោលទៅក្នុងបរិស្ថាន។ អាចអនុវត្តបានដោយខ្លួនឯង ដោយមិនទាមទារជំនាញ ឬឧបករណ៍ស្មុគស្មាញច្រើន។ គុណវិបត្តិគ្រឿងបន្លាស់ដែលបានជួសជុលដោយប្រើផ្លាស្ទិកកែច្នៃអាចនឹងមិនសូវរឹងមាំដូចគ្រឿងបន្លាស់ដើមឡើយ។ ផ្លាស្ទិកអាចនឹងមិនធន់នឹងកម្ដៅខ្លាំង ហើយអាចនឹងខូចខាតវិញបាននៅពេលប៉ះពាល់ជាមួយកម្ដៅខ្លាំង។ ការជួសជុលគ្រឿងបន្លាស់មួយចំនួនដែលស្មុគស្មាញអាចនឹងមិនអាចជួសជុលបានដោយវិធីនេះឡើយ។